នំអាកោរត្នោត គឺជានំខ្មែរដ៏មានឱជារស ដែលគេនិយមធ្វើសម្រាប់ពិធីបុណ្យទានផ្សេងៗ ឬសម្រាប់បរិភោគលេងកម្សាន្ត។ នំនេះមានក្លិនឈ្ងុយនៃទឹកត្នោតស្រស់ លាយឡំនឹងរសជាតិផ្អែមប្រៃតិចៗ ដែលធ្វើឱ្យអ្នកញ៉ាំជាប់ចិត្ត។ ដើម្បីធ្វើនំអាកោរត្នោតដ៏ឈ្ងុយឆ្ងាញ់បាន យើងត្រូវរៀបចំនូវគ្រឿងផ្សំមួយចំនួនយកមកធ្វើ។ ក្នុងនោះមានដូចជា ម្សៅអង្ករខ្សាយ ដែលជាមូលដ្ឋានគ្រឹះនៃនំនេះ ហើយវាក៏ជួយឱ្យនំមានសាច់ទន់ល្មើយ និងស្វិតល្អ។ បន្ទាប់មក យើងត្រូវការ ផ្លែត្នោតទុំ ដែលជាគ្រឿងផ្សំផ្ដល់រសជាតិ និងពណ៌ដល់នំអាកោរ។ បរិមាណផ្លែត្នោតអាចលៃតម្រូវតាមចំណូលចិត្ត ប្រសិនបើចង់បានរសជាតិផ្អែមខ្លាំង ឬពណ៌កាន់តែដិត។ កុំភ្លេចបន្ថែមម្សៅហើមបន្តិចដែរ ដើម្បីឱ្យនំឡើងល្អ មានពពុះតិចៗដែលធ្វើឱ្យមានសោភ័ណភាពស្អាត និងបន្ថែមអំបិលបន្តិច ដើម្បីផ្តល់រសជាតិប្រៃល្មម ដែលជួយធ្វើឱ្យនំមានរសជាតិផ្អែមឆ្ងាញ់ មិនភ្លាវ។ រីឯ គ្រឿងផ្សំបន្ថែម និងសម្រាប់លម្អមុខនំ យើងត្រូវការ ស្ករត្នោត ខ្ទិះដូង ស្លឹកចេក និងសាច់ដូងខ្ចី សម្រាប់រោយពីលើ ដើម្បីបង្កើនរសជាតិ។ សម្រាប់វិធីធ្វើ ជំហានដំបូង គឺយើងត្រូវទៅលាងអង្ករឱ្យស្អាត រួចដាក់ត្រាំទឹក ហើយទុកមួយឡែកសិន។ បន្ទាប់់មក យកវាមកកិនឱ្យចេញជាល្បាយម្សៅ។ ក្រោយពី កិនចេញជាល្បាយម្សៅហើយ យើងយកវាទៅសង្កត់ ឬពួតឱ្យស្ងួត រួចយកវាមកច្របាច់ឱ្យបែកចេញជាដុំល្អិតតូចៗ។ ឯផ្លែត្នោតទុំវិញ យើងយកវាមកបកសម្បកឱ្យស្អាត រួចយកទៅលាងទឹក ដើម្បីកុំឱ្យជាប់កម្ទេចផ្សេងៗ។ បន្ទាប់ពីលាងស្អាតហើយ យើងត្រូវយកវាទៅដុសនឹង ឈ្នៀង កន្រ្តង ឬវត្ថុផ្សេងទៀត ដើម្បីដុសយកតែសាច់ត្នោត។ ក្រោយពីដុសសាច់ត្នោតរួចហើយ យើងត្រូវយកវាមកច្រោះនឹងស្បៃដែលមានប្រហោងតូចល្អិត ដើម្បីកុំឱ្យជាប់ស្រកី ឬកម្ទេចត្នោត។ រួចហើយច្រោះទុក ២ ទៅ ៣ម៉ោង ឬមួយយប់ដើម្បីឱ្យវាចេញជាតិជូរ នៃទឹកចេញពីសាច់ត្នោត ហើយឱ្យវាឡើងបានល្អ។ ចំពោះសាច់ដូងដែលយើងត្រូវយកមកលាយជាមួយម្សៅវិញ យើងត្រូវយកវាមកកោសឱ្យចេញជាសរសៃតូចៗល្មម។ បន្ទាប់មកទៀត ដាក់ម្សៅអង្ករខ្សាយ ខ្ទិះដូង មេនំប៉័ង និងអំបិលចូលក្នុងចានធំមួយ រួចច្របល់វាចូលគ្នាឱ្យសព្វល្អ។ ក្រោយមក ចាប់ផ្ដើមចាក់សាច់ត្នោត សាច់សរសៃដូង និងស្ករត្នោត ចូលទៅក្នុងល្បាយម្សៅ រួចកូរវាឱ្យសព្វចូលគ្នា។ យើងត្រូវប្រាកដថាម្សៅរលាយចូលគ្នាសព្វល្អ ហើយក្លាយជាល្បាយខាប់រលោង គ្មានកករ ឬកម្ទេចល្អិតៗឡើយ។ វាជាចំណុចសំខាន់ដែលយើងត្រូវដឹង ដើម្បីឱ្យសភាពនៃម្សៅនំមានសាច់ម៉ដ្ឋស្អាតល្អ។ នៅពេលល្បាយម្សៅលាយចូលគ្នាបានល្អហើយ សូមយកក្រណាត់ ឬថង់ស្អាតស្តើងមួយគ្របពីលើចាន រួចទុកចោលប្រហែល ២ទៅ៣ ម៉ោង ឬរហូតដល់ល្បាយឡើងមេល្អ មានពពុះតូចៗផុសឡើង។ ការផ្អាប់នេះគួរធ្វើនៅកន្លែងដែលមានសីតុណ្ហភាពក្ដៅឧណ្ហៗ ដើម្បីជួយឱ្យមេនំប៉័ងឡើងបានល្អ។ ចំណែកឯស្លឹកចេកវិញ យើងត្រូវយកវាមកជូត ឬលាងឱ្យស្អាត រួចយកទៅដាក់ហាលថ្ងៃឱ្យទន់ល្អ។ បន្ទាប់ពីស្លឹកចេកទន់ល្អហើយ យើងយកវាមកកាត់ចេញជារង្វង់មូល ហើយបត់វាជាកន្ទោងតូច ឬធំតាមចំណង់ចំណូលចិត្ត។ មុននឹងចំហុយនំ សូមរៀបចំឆ្នាំង និងដាក់ធ្នើរឈើក្នុងឆ្នាំងកុំឱ្យដល់បាតខាងក្រោម រួចចាក់ទឹកចូលដាំឱ្យពុះ។ ទន្ទឹមនឹងនោះ សូមលាបប្រេងបន្តិចបន្តួចទៅក្នុងពុម្ពនំអាកោរតូចៗ ដើម្បីកុំឱ្យនំជាប់ពុម្ព។ នៅពេលដែលទឹកពុះ យើងត្រូវរៀបចំពុម្ពដែលបានបត់រួចដាក់នៅលើធ្នើរឈើនោះ ឱ្យបានស្អាត និងកុំឱ្យជាន់លើគ្នា។ រួចចាក់ល្បាយនំដែលបានផ្អាប់ហើយចូលទៅក្នុងពុម្ពនីមួយៗ ដោយមិនបាច់ចាក់ពេញពេកទេ ទុកចន្លោះបន្តិចឱ្យនំឡើង។ បន្ទាប់មក បិទគម្របឆ្នាំង ចំហុយនំប្រហែល ១៥ ទៅ ២០ នាទី ឬរហូតដល់នំឆ្អិនល្អ។ ដើម្បីមើលដឹងថានំឆ្អិនហើយឬនៅ លោកអ្នកអាចយកឈើចាក់ធ្មេញ ឬចង្កឹះចាក់ចូលកណ្ដាលនំ ហើយបើគ្មានម្សៅជាប់ឈើពេលដកមកវិញ គឺមានន័យថា នំរបស់យើងឆ្អិនហើយ។ សូមកុំបើកគម្របឆ្នាំងញឹកញាប់ពេកនៅពេលកំពុងចំហុយ ព្រោះវាអាចធ្វើឱ្យនំមិនសូវឡើង ឬសាច់នំមិនស្អាត។ ខណៈពេលដែលនំជិតឆ្អិន សូមរៀបចំខ្ទិះដូងសម្រាប់លាបពីលើនំ។ យើងត្រូវយកខ្ទិះដូងទៅដាក់រំងាស់បន្តិច ហើយបើមិនចង់ឱ្យផ្អែមភ្លាវ យើងអាចដាក់អំបិលបន្តិចចូលបាន ដើម្បីឱ្យខ្ទិះដូងមានក្លិនឈ្ងុយ និងរសជាតិផ្អែមមុត។ ពេលនំឆ្អិនហើយ សូមយកវាចេញពីឆ្នាំងចំហុយ រួចទុកឱ្យត្រជាក់បន្តិច ទើបដកចេញពីពុម្ព។ ពេលដកនំចេញពីពុម្ពរួចរាល់ លោកអ្នកអាចយកខ្ទិះដូងដែលបានរៀបចំមកលាបពីលើនំ រួចរោយសរសៃដូងពីលើបន្ថែមជាការស្រេច។ នំអាកោរត្នោតដែលឆ្អិនហើយ នឹងមានពណ៌ត្នោតខ្ចីស្រស់ស្អាត មានសាច់ទន់ល្មើយ និងមានក្លិនឈ្ងុយប្រហើរដែលទាក់ទាញអារម្មណ៍អ្នកបរិភោគ។